តំបន់ជួរភ្នំក្រវាញ គឺជាជួរភ្នំដ៏ធំល្វឹងល្វើយមួយនៅភាគនិរតីនៃប្រទេសកម្ពុជា។ ហើយតំបន់ជួរភ្នំក្រវាញក៏ជាគោលដៅដ៏គួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់អ្នកដែលស្រឡាញ់ធម្មជាតិ និងការផ្សងព្រេងផងដែរ។ ចំពោះការឡើងភ្នំនៅទីនោះផ្តល់ជូននូវបទពិសោធន៍ប្លែកៗជាច្រើន ដែលធ្វើឱ្យវាក្លាយជាគោលដៅដ៏ពេញនិយមមួយ។ នៅតំបន់ជួរភ្នំក្រវាញមានលក្ខណៈពិសេសជាច្រើនរួមមាន ព្រៃឈើបៃតងស្រស់ ជីវៈចម្រុះសម្បូរបែប ទឹកធ្លាក់ ស្ទឹងបឹងបួរ និងទទួលបានបទពិសោធន៍ពីសហគមន៍នៅទីនោះ រួមទាំងការធ្វើដំណើរលើផ្លូវលំផ្សេងៗគ្នាជាដើម។ ចំពោះទិដ្ឋភាពនៃព្រៃឈើបៃតងស្រស់ គឺនៅពេលដែលដើរត្រាច់ចរណ៍នៅតំបន់ជួរភ្នំក្រវាញអ្នកនឹងបានដើរឆ្លងកាត់ព្រៃក្រាស់ៗ ព្រៃឫស្សី ព្រៃធំៗ និងវាលស្មៅបៃតងខ្ចីៗ។ ហើយទេសភាពនៅទីនោះក៏ផ្លាស់ប្តូរទៅតាមរដូវកាលផងដែរ តែវាតែងតែផ្តល់នូវភាពស្រស់ស្អាតប្លែកៗជានិច្ច។ ចំពោះតំបន់ជួរភ្នំក្រវាញក៏ជាជម្រករបស់សត្វព្រៃកម្រជាច្រើនរួមមាន ដំរីអាស៊ី ខ្លារខិនពពក ទោច ក្រពើភ្នំ និងប្រភេទសត្វស្លាបជាច្រើនរយប្រភេទទៀត ហើយប្រសិនបើមានសំណាង អ្នកអាចប្រទះឃើញសត្វព្រៃទាំងនេះ។ រីឯនៅតាមផ្លូវឡើងភ្នំ អ្នកនឹងឆ្លងកាត់ទឹកធ្លាក់ជាច្រើនកន្លែង ដែលខ្លះអាចលេងទឹកបាន និងស្ទឹងអូរថ្លាឈ្វេង ដែលជាឱកាសល្អសម្រាប់ការសម្រាកលំហែ និងទទួលទានអាហារថ្ងៃត្រង់តាមបែបធម្មជាតិ។ បន្ថែមពីនេះការឡើងភ្នំនៅតំបន់ភ្នំក្រវាញត្រូវបានរៀបចំឡើងដោយសហគមន៍អេកូទេសចរ ដែលពេលនោះហើយដែលអ្នកអាចទទួលបានបទពិសោធន៍ពីអ្នកនៅក្នុងសហគមន៍ភ្នំក្រវាញ។ នៅពេលអ្នកធ្វើដំណើរផ្សងព្រេងទៅកាន់តំបន់ជួរភ្នំក្រវាញ អ្នកមិនត្រឹមតែអាចឡើងភ្នំប៉ុណ្ណោះទេ ថែមទាំងអាចទទួលបានបទពិសោធន៍ដ៏ប្លែកៗជាច្រើនទៀតផងដែរ។ ដែលបទពិសោធន៍ដ៏ប្លែកៗទាំងនោះបានមកពីការ ការបោះជំរុំក្នុងព្រៃ ការជិះទូកកាយ៉ាក់ និងការទស្សនាកន្លែងអភិរក្សសត្វព្រៃជាដើម។ ចំពោះការបោះជំរុំក្នុងព្រៃ គឺជាបទពិសោធន៍ដ៏រំភើបមួយដែលធ្វើឲ្យអ្នកកាន់តែស្និទ្ធស្នាលជាមួយធម្មជាតិ។ អ្នកនឹងបានដេកក្នុងតង់ក្រោមមេឃដ៏ស្រឡះ និងស្តាប់សំឡេងសត្វព្រៃយំនៅពេលយប់។ ការបោះជំរុំក៏ជាឱកាសដ៏ល្អសម្រាប់អ្នកដើម្បីសម្រាកពីភាពមមាញឹកនៃជីវិតប្រចាំថ្ងៃ និងរីករាយជាមួយបរិយាកាសស្ងប់ស្ងាត់។ ឯនៅតាមដងស្ទឹង និងអូរមួយចំនួនក្នុងតំបន់នេះ អ្នកអាចជិះទូកដើម្បីមើលទេសភាពព្រៃរនាមពីលើផ្ទៃទឹកបានផងដែរ។ ហើយការជិះទូកនេះជាសកម្មភាពដ៏សប្បាយមួយដែលអាចឲ្យអ្នកទៅដល់កន្លែងដែលមិនអាចទៅដល់ដោយថ្មើរជើងបាន។ បន្ថែមពីនេះនៅក្នុងតំបន់ជួរភ្នំក្រវាញ ក៏មានគម្រោងអភិរក្សសត្វព្រៃជាច្រើនកំពុងដំណើរការផងដែរ។ ដោយអ្នកអាចទៅទស្សនាកន្លែងទាំងនោះដើម្បីរៀនសូត្រពីកិច្ចការអភិរក្ស និងស្វែងយល់ពីរបៀបដែលអ្នកជំនាញកំពុងធ្វើការដើម្បីការពារប្រភេទសត្វកម្ររបស់កម្ពុជា។ បទពិសោធន៍ទាំងនេះនឹងបន្ថែមរសជាតិថ្មីដល់ដំណើរផ្សងព្រេងរបស់អ្នក និងជួយឲ្យអ្នកយល់កាន់តែច្បាស់ពីតម្លៃនៃធម្មជាតិនៅជួរភ្នំក្រវាញ។ ចំពោះ ពេលវេលាដ៏ល្អបំផុតសម្រាប់ការឡើងភ្នំនៅតំបន់ជួរភ្នំក្រវាញគឺ នៅរដូវប្រាំង ដែលចាប់ពីខែវិច្ឆិកា ដល់ ខែមេសា។ ហេតុផលសំខាន់ៗដែលធ្វើឲ្យរដូវប្រាំងបានក្លាយជាពេលវែលាដ៏ស័ក្តិសមបំផុតក្នុងការឡើងភ្នំនៅតំបន់ជួរភ្នំក្រវាញគឺ វាមានអាកាសធាតុត្រជាក់ល្មម មានពន្លឺថ្ងៃល្អ ផ្លូវងាយស្រួលធ្វើដំណើរ និងកាត់បន្ថយសត្វទាកខាំ។ ដោយនៅក្នុងរដូវប្រាំង អាកាសធាតុនៅតាមតំបន់ភ្នំមានសភាពត្រជាក់ល្មម និងមានពន្លឺថ្ងៃគ្រប់គ្រាន់ ដែលធ្វើឲ្យការធ្វើដំណើរមានភាពងាយស្រួល និងមិននឿយហត់ខ្លាំងពេក។ ហើយនៅរដូវប្រាំង ភ្លៀងមិនសូវធ្លាក់ ដែលធ្វើឲ្យផ្លូវលំមានសភាពស្ងួត និងមិនរអិល ឬមានភក់ ដែលជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ផ្សេងៗផងដែរ។ បន្ថែមពីនេះនៅរដូវប្រាំង ចំនួនសត្វទាកមានការថយចុះគួរឲ្យកត់សម្គាល់។ ប៉ុន្តែនៅរដូវវស្សា តំបន់ព្រៃឈើសម្បូរទៅដោយសត្វទាក ដែលអាចបង្កភាពរំខានដល់អ្នកឡើងភ្នំ។ សម្រាប់ការឡើងភ្នំនៅរដូវវស្សាអាចបង្កការលំបាកខ្លាំង ដោយសារតែផ្លូវរអិល ទឹកហូរខ្លាំង ហើយអាចមានទឹកជំនន់ភ្លាមៗ ដែលបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ។ ដូច្នេះហើយ ការឡើងភ្នំនៅតំបន់ជួរភ្នំក្រវាញនៅរដូវប្រាំងគឺជាជម្រើសដ៏ល្អបំផុតដើម្បីធានាសុវត្ថិភាព និងទទួលបានបទពិសោធន៍ដ៏ល្អបំផុត។ ដើម្បីធានាថាដំណើរឡើងភ្នំរបស់អ្នកមានសុវត្ថិភាព និងទទួលបានបទពិសោធន៍ល្អបំផុត អ្នកត្រូវរៀបចំខ្លួនឲ្យបានល្អមុននឹងចេញដំណើរ។ ចំពោះអ្វីដែលអ្នកគួរត្រៀមមានដូចជា អ្នកមគ្គុទ្ទេសក៍ សម្លៀកបំពាក់ ស្បែកជើង សម្ភារៈផ្ទាល់ខ្លួន ទឹក អាហារ និងស្មារតីក្នុងផ្សងព្រេង។ ចំពោះការជួលមគ្គុទ្ទេសក៍ដែលមានបទពិសោធន៍ និងស្គាល់តំបន់ច្បាស់លាស់គឺជារឿងចាំបាច់បំផុត។ ពួកគេនឹងនាំផ្លូវអ្នកដោយសុវត្ថិភាព ជួយអ្នកស្វែងរកផ្លូវ និងប្រាប់អ្នកពីលក្ខណៈពិសេសនៃតំបន់ទាំងនោះ។ អ្នកក៏គួរពាក់សម្លៀកបំពាក់ស្រាលៗ និងវែងៗដើម្បីការពារខ្លួនពីមូស សត្វទាកខាំ និងមែកឈើ។ ហើយត្រូវមានអាវភ្លៀង ឬអាវក្រៅស្តើងមួយ ព្រោះអាកាសធាតុនៅលើភ្នំអាចប្រែប្រួលភ្លាមៗ។ អ្នកក៏ត្រូវពាក់ស្បែកជើងឡើងភ្នំដែលសមរម្យ មិនរអិល និងមានផាសុកភាព ដើម្បីជៀសវាងគ្រោះថ្នាក់ពេលធ្វើដំណើរលើផ្លូវដីរអិល ឬថ្ម។ សម្រាប់សម្ភារៈផ្ទាល់ខ្លួន គឺអ្នកត្រូវត្រៀមដូចជា ថ្នាំការពារមូស ថ្នាំការពារមូសសត្វទាក ឡេការពារកម្ដៅថ្ងៃ មួក វ៉ែនតា ពិល និងថ្មសាកភ្លើងចល័ត ជាដើម។ បន្ថែមពីនេះត្រូវមានទឹក និងអាហារសម្រន់គ្រប់គ្រាន់តាមចំនួនថ្ងៃដែលអ្នកធ្វើដំណើរ។ ហើយការត្រៀមអាហារស្រាលៗ និងងាយស្រួលបរិភោគនឹងជួយអ្នកឲ្យមានកម្លាំងឡើងភ្នំ។ លើសពីនេះអ្នកក៏ត្រូវមានកាយសម្បទារឹងមាំល្មម និងស្មារតីចង់រៀនសូត្រពីធម្មជាតិ ដើម្បីទប់ទល់នឹងការនឿយហត់នៅលើផ្លូវ និងទទួលយកបទពិសោធន៍ដ៏មានតម្លៃនៅជួរភ្នំក្រវាញ។ ដើម្បីទៅដល់ជួរភ្នំក្រវាញ អ្នកអាចជ្រើសរើសមធ្យោបាយធ្វើដំណើរផ្សេងៗគ្នា អាស្រ័យលើទីតាំងដើម និងផ្លូវដែលអ្នកចង់ទៅ។ ចំពោះការធ្វើដំណើរដោយម៉ូតូមានភាពងាយស្រួល និងរហ័សនៅលើផ្លូវលំតូចៗ ឬផ្លូវដីក្រហម។ ហើយម៉ូតូក៏អនុញ្ញាតឱ្យអ្នកចូលទៅដល់ទីតាំងដែលរថយន្តធំៗមិនអាចទៅដល់បានផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវមានជំនាញក្នុងការបើកបរនៅលើផ្លូវលំបាកៗ និងត្រៀមខ្លួនសម្រាប់ស្ថានភាពផ្លូវដែលរអិលនៅរដូវវស្សា។ ឯការធ្វើដំណើរដោយរថយន្តឯកជនគឺមានផាសុកភាពជាង និងអាចផ្ទុកសម្ភារៈបានច្រើន។ ប៉ុន្តែត្រូវចងចាំថា ផ្លូវមួយចំនួននៅក្នុងតំបន់ជួរភ្នំក្រវាញអាចចង្អៀត ហើយមិនសមស្របសម្រាប់រថយន្តឡើយ។ ដូច្នេះហើយ ពេលទៅដល់ជើងភ្នំ អ្នកអាចជួលម៉ូតូឌុបដើម្បីបន្តដំណើរតទៅទៀត។ រីឯឡានក្រុងគឺជាជម្រើសដ៏ងាយស្រួល និងមានសុវត្ថិភាពបំផុតសម្រាប់អ្នកដែលធ្វើដំណើរពីចម្ងាយ។ អ្នកអាចជិះឡានក្រុងទៅកាន់ខេត្តដែលនៅក្បែរជួរភ្នំក្រវាញ ដូចជាខេត្តកោះកុង ឬពោធិ៍សាត់ រួចបន្តដំណើរទៅកាន់តំបន់គោលដៅដោយមធ្យោបាយផ្សេងៗទៀត។ ដោយសារតែផ្លូវក្នុងតំបន់នេះមានភាពខុសប្លែកពីគ្នា អ្នកគួរតែសិក្សាពីស្ថានភាពផ្លូវ និងជ្រើសរើសមធ្យោបាយធ្វើដំណើរណាដែលស័ក្តិសមបំផុតសម្រាប់អ្នក។ សរុបមក ការឡើងភ្នំនៅជួរភ្នំក្រវាញគឺជាបទពិសោធន៍ដ៏អស្ចារ្យមួយដែលផ្តល់ទាំងការផ្សងព្រេង និងចំណេះដឹងថ្មីៗអំពីធម្មជាតិរបស់កម្ពុជា។ ហើយភាពជោគជ័យនៃដំណើរនេះគឺអាស្រ័យលើការត្រៀមលក្ខណៈ និងការជ្រើសរើសពេលវេលាបានត្រឹមត្រូវ។